ការងារនៅក្នុងវិស័យប្រឹក្សាអន្តោប្រវេសន៍ និងសេវាទិដ្ឋាការនៅកម្ពុជា គឺជាវិស័យមួយដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះគឺដោយសារតែតម្រូវការក្នុងការធ្វើដំណើរ ការរស់នៅ និងការធ្វើការនៅបរទេសមានការកើនឡើង។ ការប្រឹក្សាអន្តោប្រវេសន៍ និង សេវាទិដ្ឋាការ គឺជាសេវាកម្មជំនាញដែលផ្តល់ដោយបុគ្គល ឬក្រុមហ៊ុន ដើម្បីជួយបុគ្គល គ្រួសារ ឬក្រុមហ៊ុនផ្សេងៗក្នុងការបំពេញនីតិវិធីទាក់ទងនឹងការធ្វើដំណើរ ការរស់នៅ ការសិក្សា ឬការធ្វើការនៅបរទេស។ សេវាកម្មទាំងនេះរួមបញ្ចូលទាំងការផ្តល់ដំបូន្មានផ្នែកច្បាប់ ការរៀបចំឯកសារ ការដាក់ពាក្យស្នើសុំ និងការតំណាងឱ្យអតិថិជនជាមួយស្ថាប័នរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។ និយាយឱ្យសាមញ្ញ វាជាការជួយសម្រួលដំណើរការដ៏ស្មុគស្មាញនៃច្បាប់អន្តោប្រវេសន៍ និងទិដ្ឋាការ ដែលជារឿយៗពោរពេញទៅដោយបទប្បញ្ញត្តិស្មុគស្មាញ និងការផ្លាស់ប្តូរញឹកញាប់។ រីឯ តួនាទី និងភារកិច្ចសំខាន់ៗរបស់វាមានពីរធំៗគឺ ទីប្រឹក្សាអន្តោប្រវេសន៍ និងអ្នកឯកទេសសេវាទិដ្ឋាការ។ ទីប្រឹក្សាអន្តោប្រវេសន៍ ដើរតួនាទីជាអ្នកណែនាំ និងជាអ្នកសម្របសម្រួលសម្រាប់អ្នកដែលចង់ផ្លាស់ទីលំនៅទៅប្រទេសផ្សេង ឬទទួលបានសិទ្ធិរស់នៅ និងធ្វើការរយៈពេលវែង។ ភារកិច្ចរបស់ពួកគេមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅជាងអ្នកឯកទេសទិដ្ឋាការ។ ក្នុងនោះតម្រូវឱ្យមានការ ការប្រឹក្សាយោបល់ និងការវាយតម្លៃលទ្ធភាព ហើយជួបជាមួយអតិថិជនដើម្បីស្វែងយល់ពីគោលបំណង និងកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ។ ការវិភាគព័ត៌មានលម្អិតរបស់អតិថិជនដូចជា ប្រវត្តិនៃការសិក្សា បទពិសោធន៍ការងារ ស្ថានភាពហិរញ្ញវត្ថុ និងទំនាក់ទំនងគ្រួសារ។ ដើម្បីកំណត់ថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីអន្តោប្រវេសន៍ណាមួយ ដូចជាទិដ្ឋាការវិនិយោគ ទិដ្ឋាការពលករជំនាញ ទិដ្ឋាការបង្រួបបង្រួមគ្រួសារ កម្មវិធីសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍។ បន្ទាប់មក ពន្យល់ពីជម្រើសដែលមាន គុណសម្បត្តិ គុណវិបត្តិ និងហានិភ័យនៃកម្មវិធីនីមួយៗ។ ការបង្កើតផែនការអន្តោប្រវេសន៍ផ្ទាល់ខ្លួនសម្រាប់អតិថិជនម្នាក់ៗ ដោយគូសបញ្ជាក់ពីជំហាន ឯកសារដែលត្រូវការ និងកាលបរិច្ឆេទសំខាន់ៗ។ ការណែនាំអតិថិជនឱ្យត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ ឬការវាយតម្លៃចាំបាច់។ ការផ្តល់បញ្ជីឯកសារដែលត្រូវការយ៉ាងលម្អិត លិខិតឆ្លងដែន សំបុត្រកំណើត ប័ណ្ណអាពាហ៍ពិពាហ៍ ប័ណ្ណបើកបរ ឯកសារធនាគារ លិខិតបញ្ជាក់ការងារ សញ្ញាបត្រ។ ការជួយអតិថិជនក្នុងការប្រមូល បកប្រែ ធ្វើការបោះត្រា ឬបញ្ជាក់ឯកសារទាំងនោះ។ បន្ទាប់មក រៀបចំឯកសារទាំងអស់តាមលំដាប់លំដោយ និងត្រឹមត្រូវតាមតម្រូវការរបស់ស្ថាប័នអន្តោប្រវេសន៍។ ការបំពេញទម្រង់ពាក្យស្នើសុំអន្តោប្រវេសន៍យ៉ាងត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងកំហុសឆ្គងដែលអាចនាំឱ្យមានការពន្យារពេល ឬការបដិសេធ។ ហើយដាក់ពាក្យស្នើសុំទៅកាន់ស្ថានទូត ស្ថានកុងស៊ុល ឬនាយកដ្ឋានអន្តោប្រវេសន៍របស់ប្រទេសគោលដៅ។ ចំពោះ ការទំនាក់ទំនង និងការតាមដានវិញ ដើរតួជាចំណុចទំនាក់ទំនងរវាងអតិថិជន និងអាជ្ញាធរអន្តោប្រវេសន៍។ នេះជាការឆ្លើយតបទៅនឹងសំណួរ ឬសំណើបន្ថែមពីអាជ្ញាធរ។ បន្ទាប់មក តាមដានស្ថានភាពនៃពាក្យស្នើសុំជានិច្ច និងជូនដំណឹងដល់អតិថិជនអំពីវឌ្ឍនភាព។ ការជួយអតិថិជនក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតឡើងក្នុងដំណើរការដាក់ពាក្យ ដូចជាការបដិសេធដំបូង ការសុំព័ត៌មានបន្ថែម ឬការប្តឹងតវ៉ា។ ក្រោយមក ផ្តល់ដំបូន្មានអំពីជំហានបន្ទាប់ក្នុងករណីមានបញ្ហា។ រួចហើយក៏តម្រូវឱ្យ ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីច្បាប់ គោលនយោបាយ និងនិន្នាការថ្មីៗទាក់ទងនឹងអន្តោប្រវេសន៍ជាប្រចាំ។ រីឯ អ្នកឯកទេសសេវាទិដ្ឋាការ ផ្តោតសំខាន់លើការជួយអតិថិជនទទួលបានទិដ្ឋាការប្រភេទផ្សេងៗសម្រាប់គោលបំណងរយៈពេលខ្លី ឬមធ្យម ដូចជាទិដ្ឋាការទេសចរណ៍ ទិដ្ឋាការធុរកិច្ច ទិដ្ឋាការនិស្សិត (សម្រាប់វគ្គសិក្សារយៈពេលខ្លី) ឬទិដ្ឋាការឆ្លងកាត់។ ភារកិច្ចរបស់ពួកគេមានលក្ខណៈជាក់លាក់ និងផ្តោតទៅលើដំណើរការដាក់ពាក្យទិដ្ឋាការ។ ពួកគេត្រូវផ្តល់ព័ត៌មានច្បាស់លាស់ និងទាន់សម័យអំពីប្រភេទទិដ្ឋាការផ្សេងៗគ្នា តម្រូវការសម្រាប់ប្រទេសនីមួយៗ និងថ្លៃសេវា។ ការពន្យល់ពីនីតិវិធីដាក់ពាក្យ តើត្រូវប្រើទម្រង់បែបបទណា ដាក់នៅទីណា និងត្រូវចំណាយពេលប៉ុន្មាន។ ការណែនាំអតិថិជនអំពីឯកសារចាំបាច់ទាំងអស់សម្រាប់ទិដ្ឋាការជាក់លាក់មួយ ឧទាហរណ៍ លិខិតអញ្ជើញ ឯកសារកក់សណ្ឋាគារ សំបុត្រយន្តហោះ របាយការណ៍ធនាគារ។ បន្ទាប់ពីណែនាំរួច ត្រូវជួយត្រួតពិនិត្យភាពពេញលេញ និងត្រឹមត្រូវនៃឯកសារដែលអតិថិជនបានប្រមូល។ ហើយក៏មានការណែនាំ ឬជួយអតិថិជនក្នុងការបំពេញទម្រង់ពាក្យស្នើសុំទិដ្ឋាការតាមអនឡាញ ឬដោយដៃ ធានាថាព័ត៌មានទាំងអស់ត្រូវបានបញ្ចូលត្រឹមត្រូវ។ ការជួយពួកគាត់រៀបចំការណាត់ជួបជាមួយស្ថានទូត ស្ថានកុងស៊ុល ឬមជ្ឈមណ្ឌលដាក់ពាក្យទិដ្ឋាការសម្រាប់បទសម្ភាសន៍ ឬការដាក់ឯកសារស្នើសុំ។ ការសម្របសម្រួលរវាងអតិថិជន និងភ្នាក់ងារពាក់ព័ន្ធ ដូចជាភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនធានារ៉ាប់រង ដើម្បីធានាដំណើរការដាក់ពាក្យរលូន។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវតាមដានស្ថានភាពនៃពាក្យស្នើសុំទិដ្ឋាការ និងជូនដំណឹងដល់អតិថិជនអំពីលទ្ធផលផងដែរ។ ម្យ៉ាងទៀត ត្រូវធ្វើបច្ចុប្បន្នភាពជានិច្ចនូវព័ត៌មានស្តីពីនីតិវិធី និងតម្រូវការទិដ្ឋាការដែលផ្លាស់ប្តូរ ដើម្បីផ្តល់ដំបូន្មានត្រឹមត្រូវបំផុតដល់អតិថិជន។ ចំណែកឯ ជំនាញ និងគុណវុឌ្ឍិសំខាន់ៗ ដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ អ្នកជំនាញត្រូវតែមានការរួមបញ្ចូលគ្នានៃចំណេះដឹង បទពិសោធន៍ និងជំនាញផ្ទាល់ខ្លួនមកជាមួយគ្នាផងដែរ។ រឿងចាំបាច់បំផុត ត្រូវយល់ដឹងអោយស៊ីជម្រៅអំពីច្បាប់អន្តោប្រវេសន៍ និងបទប្បញ្ញត្តិទិដ្ឋាការគោលដៅរបស់ប្រទេស។ ក្នុងនោះក៏ត្រូវយល់ដឹងពីការផ្លាស់ប្តូរច្បាប់បទប្បញ្ញត្តិថ្មីៗជានិច្ច ដើម្បីកុំអោយមានបញ្ហានៅពេលក្រោយ។ ការយល់ដឹងអំពីកិច្ចព្រមព្រៀងអន្តរជាតិ ឬអនុសញ្ញាពាក់ព័ន្ធក៏មានសារៈសំខាន់ផងដែរ។ ឯ ជំនាញទំនាក់ទំនងផ្ទាល់មាត់ និងអន្តរបុគ្គល ត្រូវតែមានសមត្ថភាពក្នុងការពន្យល់ព័ត៌មានដែលស្មុគស្មាញឱ្យបានច្បាស់លាស់ និងធ្វើអោយអតិថិជនងាយយល់ផងដែរ។ ហើយត្រូវស្តាប់គ្រប់សំណួរ និងកង្វល់របស់អតិថិជនប្រកបដោយការអត់ធ្មត់។ ថែមទាំងមាន ទំនាក់ទំនងជាលាយលក្ខណ៍អក្សរផងដែរ ដើម្បីអោយសមត្ថភាពក្នុងការសរសេរលិខិត ការបំពេញទម្រង់បែបបទ និងការរៀបចំឯកសារប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងមានវិជ្ជាជីវៈ។ រីឯ ជំនាញភាសាអង់គ្លេស គឺចម្បងបំផុត ហើយក៏មានជំនាញភាសាផ្សេងទៀត (ដូចជាបារាំង ចិន ថៃ វៀតណាម) អាចជាគុណសម្បត្តិបន្ថែម អាស្រ័យលើទីផ្សារគោលដៅ។ មួយវិញទៀត ត្រូវតែមានភាពត្រឹមត្រូវខ្ពស់ក្នុងការត្រួតពិនិត្យឯកសារ និងបំពេញពាក្យស្នើសុំ។ ចំពោះ កំហុសឆ្គងតូចមួយក៏អាចនាំឱ្យមានការពន្យារពេល ឬការបដិសេធបានថែមទៀតផង។ ត្រូវមានសមត្ថភាពក្នុងកាវិភាគស្ថានភាពអតិថិជន បន្ទាប់មកស្វែងរកដំណោះស្រាយល្អបំផុត និងដោះស្រាយបញ្ហាស្មុគស្មាញដែលកើតឡើងក្នុងដំណើរការនេះ។ លើសពីនេះទៀត ក៏ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងករណីជាច្រើនក្នុងពេលតែមួយ និងធានាថាការងារត្រូវបានបញ្ចប់ទាន់ពេលកំណត់។ ចំណែកឯ ការគោរពក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងរក្សាការសម្ងាត់របស់អតិថិជន ក៏ត្រូវធ្វើប្រកបទៅដោយសុចរិតភាពផងដែរ។ មូលហេតុគឺ ការទុកចិត្តរបស់អតិថិជនគឺសំខាន់ណាស់។ មែនទែនទៅ ដំណើរការអន្តោប្រវេសន៍អាចចំណាយពេលយូរ និងមានការប្រែប្រួលច្រើន ដែលទាមទារឱ្យមានការអត់ធ្មត់ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងស្ថានភាពថ្មីៗ។ ជាទូទៅ តម្រូវឱ្យមាន បរិញ្ញាបត្រ ផ្នែកច្បាប់ ធុរកិច្ច រដ្ឋបាល ការគ្រប់គ្រង ការទំនាក់ទំនងអន្តរជាតិ ឬវិស័យពាក់ព័ន្ធ។ សម្រាប់តួនាទីជាទីប្រឹក្សាអន្តោប្រវេសន៍ ត្រូវមានបទពិសោធន៍ការងារពី ២ទៅ៥ ឆ្នាំក្នុងវិស័យពាក់ព័ន្ធ ដូចជាការិយាល័យច្បាប់ ក្រុមហ៊ុនសេវាកម្មទិដ្ឋាការ ឬផ្នែកធនធានមនុស្ស គឺជាគុណសម្បត្តិដ៏ធំមួយ។ រីឯ ទស្សនវិស័យអាជីព និងប្រាក់ចំណូលនៅកម្ពុជា ក្នុងវិស័យប្រឹក្សាអន្តោប្រវេសន៍ និងសេវាទិដ្ឋាការនៅកម្ពុជាក៏កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ដោយសារមានកត្តាជាច្រើនដូចជា កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មតំបន់ តម្រូវការធ្វើចំណាកស្រុក និងវិស័យទេសចរណ៍។ ពីព្រោះ កំណើនសេដ្ឋកិច្ចកម្ពុជាកំពុងទាក់ទាញវិនិយោគិន និងពលករបរទេសកាន់តែច្រើន។ ក្នុងនោះ ថែមទាំងមាន ការកើនឡើងនៃការធ្វើដំណើរ និងពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។ ឯ ចំនួនប្រជាជនកម្ពុជាដែលចង់ទៅសិក្សា ធ្វើការ ឬរស់នៅបរទេសក៏មានការកើនឡើងច្រើនដូចគ្នា។ វិស័យទេសចរណ៍វិញ ក៏បានកំពុងនឹងរីកចម្រើនដែលធ្វើអោយទាក់ទាញភ្ញៀវទេសចរបរទេសបានយ៉ាងច្រើន។ ចំពោះ ទស្សនវិស័យអាជីពជាក់ស្តែង អ្នកអាចចាប់ផ្តើមអាជីពជា ជំនួយការទិដ្ឋាការ ឬអ្នកសម្របសម្រួលឯកសារនៅក្នុងក្រុមហ៊ុនប្រឹក្សាអន្តោប្រវេសន៍ ឬទីភ្នាក់ងារទេសចរណ៍ធំៗ។ បន្ទាប់ពីទទួលបានបទពិសោធន៍ពី ២ទៅ៥ ឆ្នាំ អ្នកអាចក្លាយជា អ្នកឯកទេសទិដ្ឋាការ ឬជាទីប្រឹក្សាអន្តោប្រវេសន៍ពេញសិទ្ធ។ នៅដំណាក់កាលនេះ អ្នកនឹងមានការទទួលខុសត្រូវកាន់តែច្រើនក្នុងការគ្រប់គ្រងករណីអតិថិជន។ សម្រាប់អ្នកដែលមានបទពិសោធន៍ និងសមត្ថភាពភាពជាអ្នកដឹកនាំ អ្នកអាចបន្តទៅជា អ្នកគ្រប់គ្រងក្រុម អ្នកគ្រប់គ្រងសាខា និងនាយកផ្នែកអន្តោប្រវេសន៍។ ម្យ៉ាងទៀត សម្រាប់អ្នកដែលមានបទពិសោធន៍ច្រើន ទំនាក់ទំនងល្អ និងទុនគ្រប់គ្រាន់ ការបង្កើតក្រុមហ៊ុនប្រឹក្សាអន្តោប្រវេសន៍ផ្ទាល់ខ្លួនក៏ជាជម្រើសដ៏ទាក់ទាញមួយផងដែរ។ រួមជាមួយគ្នានេះផងដែរ ប្រាក់ចំណូលនៅក្នុងវិស័យប្រឹក្សាអន្តោប្រវេសន៍មានភាពប្រែប្រួលខ្លាំង ដោយផ្អែកលើកត្តាជាច្រើនដូចជា បទពិសោធន៍ ជំនាញ ទីតាំងការងារ និងទំហំក្រុមហ៊ុន។ ជាទូទៅ ប្រាក់ខែអាចចាប់ពី $300 ទៅ $600 (USD) ក្នុងមួយខែ។ សម្រាប់អ្នកឯកទេស ឬទីប្រឹក្សាមានបទពិសោធន៍ ប្រាក់ខែអាចឡើងដល់ $800 ទៅ $1,500 (USD) ឬខ្ពស់ជាងនេះ ជាពិសេសសម្រាប់អ្នកដែលមានបទពិសោធន៍ច្រើន ឬមានឯកទេសខ្ពស់ក្នុងផ្នែកណាមួយ។ អ្នកគ្រប់គ្រង ឬនាយក អាចមានប្រាក់ខែចាប់ពី $1,500 (USD) ឡើងទៅ ហើយអាចរួមបញ្ចូលទាំងប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងទៀតដូចជា ប្រាក់ឧបត្ថម្ភទូរស័ព្ទ ឬការធ្វើដំណើរ។ ទីប្រឹក្សាឯករាជ្យ ឬម្ចាស់អាជីវកម្ម ប្រាក់ចំណូលអាចខ្ពស់ជាងនេះ ដោយផ្អែកលើចំនួនអតិថិជនដែលពួកគេគ្រប់គ្រង និងកម្រៃសេវាដែលពួកគេកំណត់។ ក្រុមហ៊ុនខ្លះអាចគិតកម្រៃសេវារាប់ពាន់ដុល្លារសម្រាប់ករណីអន្តោប្រវេសន៍ស្មុគស្មាញ។ ទោះបីជាវិស័យនេះមានសក្កានុពលខ្ពស់យ៉ាងណាក៏ដោយ ក៏វាប្រឈមនឹងបញ្ហាប្រឈមមួយចំនួនផងដែរ ដែលអ្នកជំនាញត្រូវត្រៀមខ្លួនដោះស្រាយជាមុន។ ការផ្លាស់ប្តូរច្បាប់ និងបទប្បញ្ញត្តិញឹកញាប់ គឺជាបញ្ហាប្រឈមដ៏ធំបំផុត។ ច្បាប់អន្តោប្រវេសន៍ និងតម្រូវការទិដ្ឋាការអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។ អ្នកជំនាញត្រូវតែធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ពួកគេជានិច្ចតាមរយៈការបណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីផ្តល់ដំបូន្មានត្រឹមត្រូវបំផុតដល់អតិថិជន។ ករណីការអន្តោប្រវេសន៍មួយចំនួនអាចមានភាពស្មុគស្មាញខ្លាំង ទាមទារការស្រាវជ្រាវស៊ីជម្រៅ ការដោះស្រាយឯកសារច្រើន និងការសម្របសម្រួលជាមួយភ្នាក់ងារជាច្រើន។ ឯ ករណីខ្លះទៀតក៏អាចមានលក្ខណៈពិសេស និងទាមទារអោយមានដំណោះស្រាយក្នុងការច្នៃប្រឌិតខ្ពស់។ ទទ្ទឹមនឹងនេះ ការគ្រប់គ្រងករណីច្រើនក្នុងពេលតែមួយ ការបំពេញតាមពេលវេលាកំណត់តឹងរ៉ឹង និងការដោះស្រាយការរំពឹងទុករបស់អតិថិជនក៏អាចបង្កើតជាសម្ពាធការងារខ្ពស់ផងដែរ។ ដោយសារ អតិថិជនជាច្រើនមានការរំពឹងទុកខ្ពស់ចំពោះលទ្ធផលនៃពាក្យស្នើសុំរបស់ពួកគេ។ ការបដិសេធទិដ្ឋាការ ឬអន្តោប្រវេសន៍អាចជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ទាំងអតិថិជន និងទីប្រឹក្សា។ អ្នកជំនាញត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងការរំពឹងទុករបស់អតិថិជនប្រកបដោយវិជ្ជាជីវៈ។ បន្ថែមពីលើនេះទៀត មានការកើនឡើងនៃក្រុមហ៊ុនប្រឹក្សាអន្តោប្រវេសន៍ និងសេវាទិដ្ឋាការទាំងក្នុងស្រុក និងអន្តរជាតិ ដែលនាំឱ្យមានការប្រកួតប្រជែងតម្លៃ និងគុណភាពសេវាកម្ម។ ប្រសិនបើ មានវត្តមាននៃអ្នកផ្តល់សេវាកម្មដែលមិនមានអាជ្ញាប័ណ្ណ ឬអនុវត្តដោយខុសច្បាប់ អាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះវិស័យទាំងមូល និងបង្កើតបញ្ហាសម្រាប់អតិថិជន។ លើសពីនេះទៅទៀត ឧបសគ្គភាសា នៃការធ្វើការជាមួយអតិថិជនពីវប្បធម៌ផ្សេងៗគ្នា និងការយល់ដឹងពីតម្រូវការពិសេសរបស់ពួកគេក៏អាចជាការប្រឈមមួយដែរ។ ម្យ៉ាងទៀត ទោះបីជាឯកសារពេញលេញ និងត្រឹមត្រូវក៏ដោយ ការពន្យារពេល ឬការបដិសេធអាចនឹងកើតឡើងដោយសារកត្តាខាងក្រៅដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជំនាញ។ ជាពិសេសនោះគឺ និន្នាការសំខាន់ៗ និងទិសដៅអនាគត នៃវិស័យប្រឹក្សាអន្តោប្រវេសន៍ និងសេវាទិដ្ឋាការនៅកម្ពុជានឹងបន្តវិវឌ្ឍន៍ទៅមុខ ដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀតផង។ ចំណែកឯ ការដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិត នឹងកាន់តែរីករាលដាល ហើយអាចនឹងក្លាយជាស្តង់ដារផងដែរ។ ឧទាហរណ៍ជាក់ស្តែងគឺ (eVisa) របស់កម្ពុជា។ ដូច្នេះហើយ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងករណី និងឧបករណ៍ស្វ័យប្រវត្តិកម្ម នឹងកាន់តែមានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាព ដើម្បីកាត់បន្ថយកំហុសឆ្គង ហើយអាចនិងមានការរីកចម្រើនខ្ពស់។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការរៀនពីម៉ាស៊ីន សម្រាប់ការវិភាគទិន្នន័យ វាយតម្លៃលទ្ធភាពរបស់អតិថិជន និងការទស្សន៍ទាយលទ្ធផលនឹងត្រូវបានអនុវត្តកាន់តែច្រើន។ ទីប្រឹក្សាអន្តោប្រវេសន៍នឹងផ្តោតកាន់តែច្រើនលើផ្នែកឯកទេសណាមួយ ដូចជាទិដ្ឋាការវិនិយោគ ទិដ្ឋាការសម្រាប់អ្នកជំនាញបច្ចេកវិទ្យា ទិដ្ឋាការសម្រាប់ការបង្រួបបង្រួមគ្រួសារ ឬកម្មវិធីសញ្ជាតិដោយការវិនិយោគ។ នេះនឹងអនុញ្ញាតឱ្យពួកគេផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ និងស៊ីជម្រៅជាងមុន។ ការកើនឡើងតម្រូវការសម្រាប់អ្នកឯកទេសខាង Digital Nomads (អ្នកធ្វើការពីចម្ងាយ) និងទិដ្ឋាការពាក់ព័ន្ធនឹងបន្តមានកំណើន ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរទម្លាប់ការងារ។ មួយវិញទៀត ដោយសារចំនួនពលករខ្មែរទៅក្រៅប្រទេស (ជាពិសេសកូរ៉េខាងត្បូង ជប៉ុន ថៃ) និងពលករបរទេសចូលមកកម្ពុជាមានការកើនឡើង តម្រូវការសេវាកម្មប្រឹក្សា ការការពារសិទ្ធិ និងការត្រៀមខ្លួនសម្រាប់ពួកគេនឹងកើនឡើង។ នេះរួមបញ្ចូលទាំងការបណ្តុះបណ្តាលមុនពេលចេញដំណើរ និងការគាំទ្រផ្នែកច្បាប់នៅបរទេស។ រដ្ឋាភិបាលកម្ពុជា និងប្រទេសដទៃទៀតអាចនឹងបន្តកែសម្រួល និងពង្រឹងច្បាប់អន្តោប្រវេសន៍ ដើម្បីគ្រប់គ្រងលំហូរចូល-ចេញឱ្យកាន់តែមានប្រសិទ្ធភាព ទប់ស្កាត់ការរត់ពន្ធមនុស្ស ឬការធ្វើចំណាកស្រុកខុសច្បាប់។ ហើយតម្រូវឱ្យទីប្រឹក្សាមានអាជ្ញាប័ណ្ណ ឬការបញ្ជាក់វិជ្ជាជីវៈអោយកាន់តែតឹងរ៉ឹង ដើម្បីធានាគុណភាព និងភាពត្រឹមត្រូវនៃសេវាកម្ម។ អ្នកជំនាញក្នុងវិស័យនេះនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាល ការសិក្ខាសាលា និងសន្និសីទជានិច្ច ដើម្បីរក្សាចំណេះដឹងឱ្យទាន់សម័យ និងទទួលបានវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណចាំបាច់។ អ្វីដែលសំខាន់ជាងនេះ គឺការកសាងបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញផ្សេងទៀតក្នុងវិស័យនេះ ទាំងក្នុងស្រុក និងអន្តរជាតិ ព្រោះវាមានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍។ សរុបមក ការងារនៅក្នុងវិស័យប្រឹក្សាអន្តោប្រវេសន៍ និងសេវាទិដ្ឋាការនៅកម្ពុជា គឺជាអាជីពដែលទាមទារភាពម៉ត់ចត់ ភាពស្ទាត់ជំនាញផ្នែកច្បាប់ ការបត់បែន និងជំនាញទំនាក់ទំនងល្អ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏វាផ្តល់នូវឱកាសដ៏ល្អសម្រាប់កំណើនអាជីព និងការរួមចំណែកដ៏មានន័យដល់ការសម្រេចក្តីសុបិននៃការធ្វើដំណើរ និងការរស់នៅនៅបរទេសរបស់មនុស្សជាច្រើនផងដែរ។